ភូមិបណ្តែតទឹកគឺជាផ្នែកមួយដ៏សំខាន់នៃទេសភាពវប្បធម៌ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសនៅតាមបឹងទន្លេសាប។ ទោះបីជាជីវិតនៅក្នុងភូមិទាំងនេះមានលក្ខណៈពិសេស និងប្រពៃណីក៏ដោយ ក៏វាប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ជាពិសេសនៅក្នុងវិស័យអប់រំ។ ការទទួលបានការអប់រំប្រកបដោយគុណភាពសម្រាប់កុមារនៅក្នុងភូមិបណ្តែតទឹក គឺជារឿងដ៏លំបាកមួយដែលទាមទារការតស៊ូទាំងសិស្ស គ្រូបង្រៀន អាណាព្យាបាល និងសហគមន៍ទាំងមូល។ នៅក្នុងភូមិបណ្តែតទឹកការអប់រំជួបប្រទះនូវបញ្ហាប្រឈមស្មុគស្មាញជាច្រើន ដែលកើតចេញពីលក្ខណៈភូមិសាស្ត្រ សេដ្ឋកិច្ច សង្គម និងបរិស្ថានផ្ទាល់របស់សហគមន៍ទាំងនោះ។ បញ្ហាទាំងនេះធ្វើឱ្យការទទួលបាន និងរក្សាបាននូវការអប់រំប្រកបដោយគុណភាពក្លាយជារឿងដ៏ពិបាក និងទាមទារការតស៊ូយ៉ាងខ្លាំងពីគ្រប់ភាគីពាក់ព័ន្ធ។ បើយើងនិយាយកង្វះហេដ្ឋារចនាសម្ព័ន្ធសាលារៀនវិញ នៅក្នុងភូមិបណ្តែតទឹកជាច្រើន សាលារៀនភាគច្រើនត្រូវបានសាងសង់ឡើងដោយប្រក់ស័ង្កសី ជញ្ជាំងធ្វើពីឈើ ស្លឹក ឬឫស្សី។ ភាគច្រើនជាលក្ខណៈទម្រង់ជាផ្ទះបណ្តែតទឹកតូចៗ ឬផ្ទះលើសសរស្ដម្ភដែលមិនមានភាពរឹងមាំគ្រប់គ្រាន់ និងមិនអាចធានាសុវត្ថិភាពបានពេញលេញ។ លើសពីទៅទៀតអគារទាំងនេះងាយរងការខូចខាតពីទឹកជំនន់ ខ្យល់ព្យុះ ឬការប្រែប្រួលកម្រិតទឹកភ្លាមៗ ដែលបង្ខំឱ្យសាលាត្រូវបិទទ្វារជាបណ្តោះអាសន្នជាដើម។ បន្ថែមពីលើនេះ ពួកគេជារឿយៗខ្វះខាតនូវសម្ភារៈសិក្សាជាមូលដ្ឋានដូចជា តុ កៅអី សមរម្យ ក្តារខៀន បណ្ណាល័យដែលមានសៀវភៅគ្រប់គ្រាន់ សម្ភារៈពិសោធន៍ ឬសូម្បីតែបន្ទប់សម្រាប់ធ្វើសកម្មភាពក្រៅម៉ោងសិក្សា។ ថ្នាក់រៀនមានលក្ខណៈចង្អៀត ខ្វះខ្យល់ចេញចូលត្រឹមត្រូវ គ្មានពន្លឺគ្រប់គ្រាន់ និងពុំមានអនាម័យល្អ។ កង្វះអនាម័យ រួមទាំងបង្គន់អនាម័យត្រឹមត្រូវ និងទឹកស្អាតប្រើប្រាស់ គឺជាបញ្ហាមួយទៀតដែលប៉ះពាល់ដល់សុខភាព និងការចូលរៀនរបស់សិស្ស ជាពិសេសក្មេងស្រីដែលត្រូវការភាពឯកជនច្រើន។ ការខ្វះខាតហេដ្ឋារចនាសម្ព័ន្ធសមរម្យទាំងនេះ ធ្វើឱ្យបរិយាកាសសិក្សាមិនអំណោយផល ប៉ះពាល់ដល់ការផ្តោតអារម្មណ៍របស់សិស្ស និងគ្រូបង្រៀន ហើយថែមទាំងអាចបង្កហានិភ័យដល់សុវត្ថិភាពរាងកាយរបស់សិស្ស និងគ្រូបង្រៀនទៀតផង។ ទន្ទឹមនឹងនេះកង្វះគ្រូបង្រៀនក៏ជាបញ្ហាចោទផងដែរ ព្រោះការស្វែងរកគ្រូបង្រៀនដែលមានសមត្ថភាព គុណវុឌ្ឍិ និងឆន្ទៈខ្ពស់ឱ្យបម្រើការងារនៅក្នុងភូមិបណ្តែតទឹក គឺជាកិច្ចការដ៏លំបាក។ ដោយសារតែលក្ខខណ្ឌការងារលំបាក ការធ្វើដំណើរឆ្ងាយ ការខ្វះខាតលំនៅឋានសមរម្យ ភាពដាច់ស្រយាលពីទីប្រជុំជន ប្រាក់ខែមិនគ្រប់គ្រាន់ជាដើម ដែលជាហេតុធ្វើឲ្យគ្រូបង្រៀនមួយចំនួនស្ទាក់ស្ទើរ។ ចំណែកឯការលំបាកក្នុងការធ្វើដំណើររបស់សិស្ស ដែលសិស្សជាច្រើននៅក្នុងភូមិបណ្តែតទឹកត្រូវធ្វើដំណើរដោយទូកតូចៗ ឬដោយការអុំទូកដោយខ្លួនឯងដើម្បីទៅសាលារៀនជារៀងរាល់ថ្ងៃ។ ការធ្វើដំណើរនេះមានភាពគ្រោះថ្នាក់ ជាពិសេសក្នុងរដូវវស្សា ឬពេលមានព្យុះផ្គររន្ទះ ខ្យល់ខ្លាំង ឬរលកធំៗ។ កុមារតូចៗអាចប្រឈមនឹងហានិភ័យខ្ពស់នៃការលង់ទឹក ប្រសិនបើគ្មានការប្រុងប្រយ័ត្ន ឬគ្មានការមើលដិតដល់ពីមនុស្សធំ។ លើសពីនេះ ការធ្វើដំណើរទៅមកអាចចំណាយពេលច្រើន ជួនកាលរាប់ម៉ោង និងបង្កការនឿយហត់ខ្លាំង ដែលធ្វើឱ្យពួកគេមិនសូវមានកម្លាំងកាយចិត្តក្នុងការផ្តោតលើការសិក្សាពេលទៅដល់សាលា ឬពេលត្រឡប់មកផ្ទះវិញ។ ការបារម្ភពីឪពុកម្តាយអំពីគ្រោះថ្នាក់ទាំងនេះក៏ជាមូលហេតុមួយក្នុងការមិនអនុញ្ញាតឱ្យកូនទៅសាលារៀន ឬបង្ខំឱ្យពួកគេបោះបង់ការសិក្សា ជាពិសេសសម្រាប់ក្មេងស្រី។ ទន្ទឹមនឹងនេះផងដែរ កត្តាជីវភាពគ្រួសារក៏ជារឿងមួយសំខាន់ផងដែរ ភាគច្រើនគ្រួសារនៅក្នុងភូមិបណ្តែតទឹក មានជីវភាពក្រីក្រ និងពឹងផ្អែកលើការនេសាទត្រី ឬកសិកម្មតិចតួចជាប្រភពចំណូលចម្បង។ ប្រាក់ចំណូលដែលទទួលបានមានលក្ខណៈមិនទៀងទាត់ ឬទាបខ្លាំង ដែលធ្វើឱ្យឪពុកម្តាយជួបការលំបាកក្នុងការផ្គត់ផ្គង់តម្រូវការចាំបាច់សម្រាប់ការសិក្សារបស់កូនៗ ដូចជា សម្ភារៈសិក្សា សម្លៀកបំពាក់ឯកសណ្ឋាន ឬថ្លៃសិក្សាជាដើម។ ក្នុងករណីខ្លះ កុមារត្រូវបង្ខំចិត្តឈប់រៀនទាំងវ័យក្មេងដើម្បីជួយឪពុកម្តាយរកស៊ីនេសាទ ធ្វើការងារផ្ទះ ឬធ្វើការងារផ្សេងៗទៀត ដើម្បីរួមចំណែកទ្រទ្រង់ជីវភាពគ្រួសារ។ មួយវិញទៀត ការប្រែប្រួលទឹក និងបរិស្ថាន ក៏ជាបញ្ហាមួយដ៏ធំផងដែរ ព្រោះភូមិបណ្តែតទឹកពឹងផ្អែកយ៉ាងខ្លាំងលើបរិស្ថានជុំវិញខ្លួន និងវដ្តធម្មជាតិនៃទឹក។ ការប្រែប្រួលកម្រិតទឹក ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ក៏ដូចជាការបំពុលបរិស្ថាន គឺប៉ះពាល់ដោយផ្ទាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសការនេសាទ ដែលជាប្រភពចំណូលគោលរបស់ពួកគេ។ នៅពេលមានទឹកជំនន់ធំ សាលារៀនអាចលិចទឹក ឬរងការខូចខាតធ្ងន់ធ្ងរ ហើយសិស្សមិនអាចទៅសាលារៀនបានរយៈពេលយូរ។ ហើយនៅរដូវប្រាំងខ្លាំង ការខ្វះទឹក ឬភាពរាក់នៃទឹក ក៏អាចធ្វើឱ្យការធ្វើដំណើរទៅសាលារៀនពិបាកផងដែរ ដោយសារទូកមិនអាចធ្វើដំណើរបាន។ បញ្ហាអនាម័យ និងសុខភាពដែលទាក់ទងនឹងគុណភាពទឹកមិនល្អ ក៏ជាកង្វល់ដ៏ធំមួយដែលជះឥទ្ធិពលដល់ការចូលរៀនរបស់សិស្ស ដោយសារតែពួកគេអាចឈឺជាប្រចាំ។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល អង្គការអន្តរជាតិ និងសហគមន៍ បាននិងកំពុងខិតខំអនុវត្ត ដោះស្រាយបញ្ហាផ្សេងៗដែលកំពុងប្រឈម។ នៅក្នុងកិច្ចការទាំងអស់នោះ សម្ព័ន្ធរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍បានធ្វើការសាងសង់សាលារៀនឡើងវិញ និងពង្រឹងសាលារៀនដែលមានស្រាប់ឱ្យមានភាពរឹងមាំ ធន់នឹងទឹកជំនន់ និងមានផ្តល់បរិក្ខារចាំបាច់ផ្សេងៗ។ គម្រោងជាច្រើនបានសាងសង់អគារសាលារៀននៅលើទូកធំៗ ឬនៅលើប្លុកអណ្តែតទឹកដែលធ្វើពីប្លាស្ទិកកែច្នៃ ឬសម្ភារៈជាប់ធន់ ដែលអាចទ្រទ្រង់ទម្ងន់បានល្អ មានស្ថិរភាព និងមិនងាយលិចទឹកក្នុងរដូវទឹកឡើង។ សាលារៀនទាំងនេះត្រូវបានរចនាឡើងឱ្យមានថ្នាក់រៀនធំទូលាយ មានខ្យល់ចេញចូលល្អ មានពន្លឺគ្រប់គ្រាន់ បំពាក់ដោយតុ កៅអី សមរម្យ និងសម្ភារៈសិក្សាគ្រប់គ្រាន់។ នៅតំបន់ដែលមានកម្រិតទឹកមិនជ្រៅខ្លាំង ឬមានការប្រែប្រួលរដូវច្បាស់លាស់ សាលារៀនត្រូវបានសាងសង់លើសសរខ្ពស់ៗដែលអាចទប់ទល់នឹងកម្រិតទឹកជំនន់ខ្ពស់បំផុត។ ការរចនាបែបនេះជួយការពារអគារពីការខូចខាតទឹកជំនន់ និងធានាថាការសិក្សាអាចបន្តបាន។ នៅក្នុងនោះក៏មានការផ្តល់បង្គន់អនាម័យត្រឹមត្រូវ សម្រាប់បុរស និងស្ត្រី ក៏ដូចជាប្រព័ន្ធចម្រោះទឹកស្អាត គឺសំខាន់ណាស់សម្រាប់សុខភាពសិស្ស និងលើកទឹកចិត្តក្មេងស្រីឱ្យបន្តការសិក្សា ដោយសារភាពឯកជន និងអនាម័យជាកត្តាសំខាន់សម្រាប់ពួកគេ។ គម្រោងមួយចំនួនបានបង្កើតបណ្ណាល័យតូចៗនៅលើទូក ឬក្បូនដែលអាចអណ្តែតទៅដល់ភូមិដាច់ស្រយាលជាប្រចាំ។ ដើម្បីផ្តល់សៀវភៅរឿង សៀវភៅចំណេះដឹងទូទៅ និងសម្ភារៈអានផ្សេងៗដល់សិស្ស និងសហគមន៍ទាំងមូល ដែលជួយបង្កើនទម្លាប់អាន និងចំណេះដឹង។ រដ្ឋាភិបាល ឬអង្គការដៃគូបានផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់គ្រូបង្រៀនដែលស្ម័គ្រចិត្តទៅបង្រៀននៅតំបន់ដាច់ស្រយាល ឬតំបន់ពិបាក។ ជួនកាលមានការផ្តល់អាហារូបករណ៍សម្រាប់បណ្តុះបណ្តាលគ្រូបង្រៀនដែលមានប្រភពមកពីសហគមន៍ផ្ទាល់ ដើម្បីធានាថាពួកគេនឹងបន្តបម្រើការនៅទីនោះ។ សាងសង់លំនៅឋានសមរម្យសម្រាប់គ្រូបង្រៀននៅក្បែរ ឬក្នុងបរិវេណសាលារៀន ដើម្បីកាត់បន្ថយការលំបាកក្នុងការធ្វើដំណើរ និងលើកទឹកចិត្តពួកគេឱ្យស្នាក់នៅ។ លើសពីនេះ ការជួយសម្រួលដល់ការទទួលបានអគ្គិសនី តាមរយៈសូឡា ទឹកស្អាត និងប្រព័ន្ធទំនាក់ទំនង បណ្តាញទូរស័ព្ទ អ៊ីនធឺណិត ក៏ជាកត្តាជំរុញដ៏សំខាន់ផងដែរ។ បង្កើតបណ្តាញសម្រាប់គ្រូបង្រៀនផ្លាស់ប្តូរបទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងគាំទ្រគ្នាទៅវិញទៅមកទាំងផ្លូវចិត្ត និងបច្ចេកទេស។ រៀបចំទូកសាលាធំៗដែលមានសុវត្ថិភាព អាចដឹកសិស្សបានច្រើន មានបំពាក់អាវពោងការពារគ្រប់គ្រាន់ និងមានអ្នកបើកបរដែលមានបទពិសោធន៍។ បណ្តុះបណ្តាលសិស្ស និងមាតាបិតាអំពីសុវត្ថិភាពទឹកដូចជា រៀបចំវគ្គបណ្តុះបណ្តាលជាក់ស្តែងសម្រាប់សិស្សពីរបៀបអុំទូកដោយសុវត្ថិភាព ការស្លៀកពាក់អាវពោងឱ្យបានត្រឹមត្រូវ និងការយល់ដឹងពីហានិភ័យនៃទឹក។ ផ្តល់ការយល់ដឹងដល់មាតាបិតាអំពីសារៈសំខាន់នៃការត្រួតពិនិត្យកូនៗរបស់ពួកគេ និងការបំពាក់អាវពោង។ លើកទឹកចិត្តសិស្សឱ្យធ្វើដំណើរជាក្រុមជាមួយគ្នា ឬជាមួយមនុស្សចាស់ ឬអ្នកទទួលខុសត្រូវ ដើម្បីបង្កើនសុវត្ថិភាព និងការទទួលខុសត្រូវរួមគ្នា។ មួយវិញទៀតបង្កើនការយល់ដឹង និងការចូលរួមរបស់សហគមន៍ យុទ្ធនាការផ្សព្វផ្សាយពីសារៈសំខាន់នៃការអប់រំ ដោយ រៀបចំយុទ្ធនាការផ្សព្វផ្សាយជាប្រចាំតាមរយៈការប្រជុំភូមិ ប្រព័ន្ធផ្សព្វផ្សាយមូលដ្ឋាន ឬការជួបជុំសហគមន៍ ។ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់មាតាបិតា និងសហគមន៍អំពីសារៈសំខាន់ និងអត្ថប្រយោជន៍រយៈពេលវែងនៃការអប់រំសម្រាប់អនាគតដ៏ភ្លឺស្វាងរបស់កុមារ គ្រួសារ និងសហគមន៍ទាំងមូល។ លើកទឹកចិត្តមាតាបិតា អាណាព្យាបាល និងសមាជិកសហគមន៍ឱ្យចូលរួមយ៉ាងសកម្មក្នុងការគ្រប់គ្រងសាលារៀន ការតាមដានការសិក្សារបស់កូនៗ ការដោះស្រាយបញ្ហាផ្សេងៗ និងការផ្តល់មតិយោបល់។ លើកទឹកចិត្តកុមារឱ្យបង្កើតក្រុមប្រឹក្សាកុមារដើម្បីចូលរួមក្នុងការសម្រេចចិត្តទាក់ទងនឹងការសិក្សារបស់ពួកគេ។ រៀបចំកម្មវិធីផ្តល់អាហារូបករណ៍តូចៗ សម្ភារៈសិក្សា សម្លៀកបំពាក់ឯកសណ្ឋាន ឬការគាំទ្រផ្នែកអាហារដល់គ្រួសារក្រីក្រ ដើម្បីកាត់បន្ថយបន្ទុកហិរញ្ញវត្ថុ និងលើកទឹកចិត្តកុមារឱ្យបន្តការសិក្សា។ ស្វែងរកលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាដូចជា ការសិក្សាពីចម្ងាយ តាមរយៈវិទ្យុ ទូរទស្សន៍ ឬកម្មវិធីអនឡាញ ដើម្បីធានាថាការសិក្សាមិនរអាក់រអួលក្នុងពេលមានទឹកជំនន់ ឬបញ្ហាផ្សេងៗ។ សរុបមក ការអប់រំនៅក្នុងភូមិបណ្តែតទឹកទាមទារនូវវិធីសាស្រ្តចម្រុះ ការប្តេជ្ញាចិត្តខ្ពស់ និងការសហការពីគ្រប់ភាគីពាក់ព័ន្ធ។ ទោះបីជាមានបញ្ហាប្រឈមធំធេងក៏ដោយ ការខិតខំប្រឹងប្រែងទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តក្នុងការផ្តល់ឱកាសអប់រំសមភាពសម្រាប់កុមារគ្រប់រូប មិនថាពួកគេរស់នៅទីណាឡើយ។ ការវិនិយោគលើការអប់រំនៅតាមភូមិបណ្តែតទឹក គឺជាការវិនិយោគលើអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសជាតិទាំងមូល និងជាគន្លឹះក្នុងការបំបែកវដ្តនៃភាពក្រីក្រ។